កម្មវិធីរាត្រីម្ហូបអាហារ “រសជាតិនៃប្រទេសកម្ពុជា” គឺជាបទពិសោធន៍សម្រាប់ភ្ញៀវដែលមិនត្រឹមតែផ្តល់ អាហារពិសេសដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីវប្បធម៌ប្រពៃណី និងសិល្បៈក្នុងការផ្ដល់អាហារដែលមានរសជាតិដើម និងមានស្នាដៃសិល្បៈផ្ទាល់ខ្លួន។ កម្មវិធីនេះត្រូវការការរៀបចំយ៉ាងម៉ត់ចត់ពីមូលដ្ឋានរបស់អាហារដល់បរិយាកាសជុំវិញដើម្បីធានាថាភ្ញៀវទទួលបានបទពិសោធន៍ពេញលេញ និងមានអារម្មណ៍ចងចាំបានយូរ។ ការជ្រើសរើសម្ហូប និងរៀបចំម៉ឺនុយគឺជាផ្នែកសំខាន់ដែលកំណត់ភាពជោគជ័យនៃកម្មវិធី។ អាហារត្រូវតែផ្ដល់ភាពសម្បូរបែប និងបង្ហាញពីរសជាតិខ្មែរដែលពិតប្រាកដ។ ម៉ឺនុយគួរត្រូវបានរៀបចំដោយចែកជាផ្នែកផ្សេងៗដូចជាម្ហូបឆា អាហារស្ល បង្អែម និងភេសជ្ជៈប្រពៃណី។ ម្ហូបឆាត្រូវផ្តល់នូវរសជាតិចម្រុះ ដែលប្រកបដោយគ្រឿងផ្សំស្រស់ថ្មីនិងប្រពៃណីខ្មែរ អាហារស្លអាចមានទឹកសម្ល និងគ្រឿងផ្សំធម្មជាតិដែលផ្គុំគ្នាយ៉ាងសមស្រប បង្អែមនឹងបង្ហាញពីការច្នៃប្រឌិតនៃគ្រឿងផ្សំផ្លែឈើ និងក្លិនធម្មជាតិ ខណៈដែលភេសជ្ជៈនឹងបំពេញបទពិសោធន៍ដោយផ្តល់រសជាតិត្រជាក់ចិត្ត និងប្លែកភ្នែក។ ដើម្បីធានាបានថារាល់ម្ហូបមានរសជាតិឆ្ងាញ់ និងទាក់ទាញភ្ញៀវ អ្នករៀបចំត្រូវប្រើអ្នកជំនាញចម្អិនដែលមានបទពិសោធន៍ និងចេះច្នៃរសជាតិខ្មែរ។ ពួកគេមិនត្រឹមតែធ្វើម្ហូបឲ្យស្អាតនិងឆ្ងាញ់ប៉ុណ្ណោះទេ តែពួកគេថែមទាំងចូលចិត្តក្នុងការបង្ហាញពីរបៀបច្នៃប្រឌិត និងការរួមបញ្ចូលគ្រឿងផ្សំផ្សេងៗដែលបង្កើតភាពចម្រុះ និងភាពស្រស់ស្អាតក្នុងមុខម្ហូប។ ការរៀបចំម៉ឺនុយលម្អិតដូចនេះ មិនត្រឹមតែបង្កើតភាពសប្បាយរីករាយក្នុងការទទួលទានអាហារប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការផ្ដល់ឱកាសឲ្យភ្ញៀវស្វែងយល់ពីវប្បធម៌ខ្មែរ និងភាពប្លែកនៃរសជាតិនៅក្នុងប្រទេស ដែលបង្កើតភាពចងចាំពិសេស និងផ្ដល់បទពិសោធន៍ដ៏មានតម្លៃ។ ការរៀបចំទីកន្លែង និងបរិយាកាសសម្រាប់កម្មវិធីរាត្រីម្ហូបអាហារ “រសជាតិនៃប្រទេសកម្ពុជា” គឺមិនមែនត្រឹមតែដាក់តុ និងតុបតែងអាហារទេ ប៉ុន្តែវាជាការបង្កើតបទពិសោធន៍ស្មារតី និងអារម្មណ៍សំរាប់ភ្ញៀវតាំងពីពេលដែលពួកគេឈានជើងចូលក្នុងកន្លែង។ ទីកន្លែងគួរតែមានភាពស្អាតបាត និងអាចប្រើប្រាស់បានស្រួល សម្រាប់ទទួលភ្ញៀវ និងសម្រាប់ការតុបតែងតុអាហារ។ ការរៀបចំតុមិនត្រឹមតែស្រួលសម្រាប់ការជ្រើសរើសម្ហូបប៉ុណ្ណោះទេ តែត្រូវមានការតុបតែងដែល បង្ហាញពីសម្រស់ និងអត្តសញ្ញាណរបស់មុខម្ហូប ដូចជាការប្រើស្រទាប់ចេក ក្រណាត់សូត្រ និងវត្ថុតុបតែងដែលផ្គូផ្គងនឹងបរិយាកាសខ្មែរ។ ការដាក់ផ្ទាំងផ្សព្វផ្សាយ, គំនូរ ឬអក្សរដែលបង្ហាញពីប្រវត្តិអាហារខ្មែរ និងវប្បធម៌ខ្មែរគឺជាវិធីដ៏ល្អក្នុងការចែករំលែកចំណេះដឹង និងបន្ថែមការយល់ដឹងសម្រាប់ភ្ញៀវនៅក្នុងព្រឹត្តិការណ៍។ បរិយាកាសក៏ត្រូវបានពិចារណាឡើងយ៉ាងម៉ត់ចត់ ដើម្បីធ្វើឲ្យភ្ញៀវមានអារម្មណ៍កក់ក្ដៅ និងស្និទ្ធស្នាលជាមួយវប្បធម៌ខ្មែរ។ ការបញ្ចូលភ្លេងប្រពៃណីខ្មែរ ឬភ្លេងរណ្ដំនឹងផ្គូផ្គងជាមួយភាពស្ងប់ស្ងាត់នៃកន្លែង និងការតុបតែងតុអាហារ។ ភ្លេងនេះមិនត្រឹមតែបង្កើនភាពស្រស់ស្អាតនៃព្រឹត្តិការណ៍ទេ ប៉ុន្តែវាបង្កើតអារម្មណ៍ស្រស់ស្រាយ និងអនុញ្ញាតឲ្យភ្ញៀវរីករាយជាមួយម្ហូបអាហារផងដែរ។ មិនត្រឹមតែភ្លេង និងតុបតែងទេ ការគ្រប់គ្រងពន្លឺក៏ជារឿងសំខាន់។ ពន្លឺស្រទន់ និងពន្លឺចែងចាំងអាចបង្កើតអារម្មណ៍ស្រស់ស្អាត និងផ្តល់ភាពលេចធ្លោលើម្ហូប ធ្វើឲ្យរសជាតិ និងការតុបតែងមើលទៅគួរឲ្យចង់ទទួលទាន។ កន្លែងអង្គុយត្រូវតែមានភាពសមស្របសម្រាប់ការទទួលភ្ញៀវ អាចជជែកនិងរីករាយជាមួយម្ហូបបានដោយមិនមានការរំខាន។ ទាំងអស់នេះរួមបញ្ចូលជាមួយគ្នា ដើម្បីធានាថា ព្រឹត្តិការណ៍ “រសជាតិនៃប្រទេសកម្ពុជា” មិនត្រឹមតែផ្តល់អាហារខ្មែរដែលឆ្ងាញ់ទេ ប៉ុន្តែបង្កើតបទពិសោធន៍ដ៏អស្ចារ្យ ពេញចិត្ត និងចងចាំបានយូរដល់ភ្ញៀវ។ ដើម្បីធ្វើឲ្យកម្មវិធីរាត្រីម្ហូបអាហារ “រសជាតិនៃប្រទេសកម្ពុជា” មានភាពទាក់ទាញ និងផ្តល់បទពិសោធន៍ពិសេសសម្រាប់ភ្ញៀវ អ្នករៀបចំត្រូវពិចារណារួមបញ្ចូលសកម្មភាពបន្ថែមដែលអាចបង្កើនការចូលរួម, ការស្វែងយល់ និងភាពរីករាយផ្ទាល់ខ្លួន។ មុនពេលចាប់ផ្ដើមញ៉ាំអាហារ កម្មវិធីអាចចាប់ផ្តើមដោយការបង្ហាញពីវិធីចម្អិនម្ហូបខ្មែរដោយគ្រូចម្អិនដែលមានបទពិសោធន៍ និងភាពស្ទាត់ជំនាញលើរសជាតិខ្មែរ។ ការបង្ហាញនេះអាចបង្ហាញពីការរួមបញ្ចូលគ្រឿងផ្សំធម្មជាតិដែលត្រូវបានជ្រើសយ៉ាងម៉ត់ចត់ វិធីសាស្រ្តក្នុងការតុបតែងម្ហូបឲ្យមានភាពស្រស់ស្អាត, របៀបបំបាត់ក្លិន និងរក្សារសជាតិដើម រួមទាំងការបង្ហាញពីអារម្មណ៍ និងការច្នៃប្រឌិតក្នុងការចំអិន។ ភ្ញៀវនឹងមានឱកាសមើល និងស្គាល់ពីជំហាននីមួយៗ ដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ និងមានការយល់ដឹងអំពីសិល្បៈក្នុងការចម្អិនម្ហូបខ្មែរ។ ក្រៅពីការមើល ភ្ញៀវអាចចូលរួមផ្ទាល់ក្នុងការចម្អិន ឬបង្កើតភេសជ្ជៈប្រពៃណីរបស់ខ្លួន។ សកម្មភាពនេះបង្កើតឱកាសឲ្យភ្ញៀវទទួលបានបទពិសោធន៍ផ្ទាល់ខ្លួន រីករាយក្នុងការសាកល្បង និងរៀនពីភាពប្លែកនៃមុខម្ហូបខ្មែរ។ ការចូលរួមនេះក៏ជួយកែលម្អការយល់ដឹង និងចំណេះដឹងក្នុងការរួមបញ្ចូលគ្រឿងផ្សំ និងកែសម្រួលរសជាតិ ផ្ដល់ភាពរីករាយក្នុងការទទួលទានអាហារ។ ភ្ញៀវមិនត្រឹមតែទទួលបានម្ហូបឆ្ងាញ់នោះទេ តែពួកគេក៏ទទួលបានបទពិសោធន៍បែបវប្បធម៌ដែលមានភាពស្រស់ស្អាត និងចងចាំបានយូរ។ លើសពីនេះ កម្មវិធីអាចរៀបចំការប្រកួតស្ទង់អារម្មណ៍លើរសជាតិ និងភាពប្លែករបស់ម្ហូប ដែលភ្ញៀវអាចប្រើអារម្មណ៍ និងចំណេះដឹងផ្ទាល់ខ្លួនក្នុងការវាយតម្លៃ និងចែករំលែកអារម្មណ៍របស់ពួកគេ។ ការប្រកួតនេះបង្កើនភាពសប្បាយរីករាយ ជម្រុញការបង្ហាញចំណេះដឹង និងភាពច្នៃប្រឌិតរបស់ភ្ញៀវ, ហើយធ្វើឲ្យព្រឹត្តិការណ៍មានទំនាក់ទំនងដោយផ្ទាល់ជាមួយមុខម្ហូបដែលបានបង្ហាញ។ នៅចុងកម្មវិធី អ្នករៀបចំអាចផ្តល់អំណោយតូចៗ ឬកាតសំណូមពរ “ភ្ញៀវច្នៃប្រឌិត” ដើម្បីស្វែងរក និងសរសើរភាពច្នៃប្រឌិតរបស់ភ្ញៀវ។ ការផ្តល់អំណោយនេះមិនត្រឹមតែបង្កើតក្តីរីករាយ និងភាពកក់ក្ដៅក្នុងចិត្តនៅពេលនោះទេ ប៉ុន្តែវាក៏ជាការចងក្រងក្តីចងចាំ និងការចាប់អារម្មណ៍ ដែលភ្ញៀវអាចចងចាំពីកម្មវិធី រសជាតិនៃប្រទេសកម្ពុជា បានយូរអង្វែង។ ការផ្សព្វផ្សាយ និងការទំនាក់ទំនងជាមួយភ្ញៀវសម្រាប់កម្មវិធីរាត្រីម្ហូបអាហារ “រសជាតិនៃប្រទេសកម្ពុជា” គឺមានតួនាទីសំខាន់ក្នុងការបង្កើតភាពជោគជ័យ និងធានាថាកម្មវិធីនឹងទាក់ទាញភ្ញៀវច្រើនបំផុត។ ការផ្សព្វផ្សាយត្រូវបានគ្រប់គ្រងយ៉ាងម៉ត់ចត់ ដើម្បីធានាថាភ្ញៀវទទួលបានព័ត៌មានលម្អិត និងច្បាស់លាស់ពីអ្វីដែលពួកគេចង់ដឹង មុនពេលពួកគេចូលរួមក្នុងព្រឹត្តិការណ៍។ វិធីផ្សព្វផ្សាយអាចរួមបញ្ចូលប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា ហ្វេសប៊ុក អុិនស្តារក្រាម ទីកតុក និងយូធូប ដើម្បីបង្ហាញរូបភាព វីដេអូខ្លី និងខ្លឹមសារផ្សេងៗដែលបង្ហាញពីភាពស្រស់ស្អាតនៃម្ហូបខ្មែរ របៀបតុបតែង ការបង្ហាញការចម្អិន និងសកម្មភាពបន្ថែមដែលភ្ញៀវអាចចូលរួម។ វីដេអូខ្លី និងរូបភាពដែលមានការតុបតែងយ៉ាងម៉ត់ចត់ នឹងបង្កើនការចាប់អារម្មណ៍ បង្កើតអារម្មណ៍រំភើប និងទាក់ទាញភ្ញៀវឲ្យចង់ចូលរួមក្នុងកម្មវិធី។ ក្រៅពីបណ្ដាញសង្គម ការផ្ញើសារអេឡិចត្រូនិចផ្ទាល់ទៅអ្នកចូលរួម អតិថិជន សហគមន៍ ឬអង្គការផ្សេងៗ ក៏ជាវិធីដ៏មានប្រសិទ្ធភាពក្នុងការផ្តល់ព័ត៌មានលម្អិតអំពីម៉ឺនុយ កាលបរិច្ឆេទ ទីកន្លែង និងតម្លៃចូលរួម។ ការផ្សព្វផ្សាយលំអិត និងផ្ទាល់ខ្លួននេះធ្វើឲ្យភ្ញៀវមានភាពងាយស្រួលក្នុងការសម្រេចចិត្តចូលរួម ព្រមទាំងបង្កើតក្តីរំពឹង និងការចាប់អារម្មណ៍លើបទពិសោធន៍ដែលពួកគេចង់ទទួលបាន។ ការទំនាក់ទំនងជាមួយភ្ញៀវបន្ទាប់ពីព្រឹត្តិការណ៍ក៏មានសារៈសំខាន់មិនតិចដូចគ្នា។ ការតាមដានមតិយោបល់របស់ភ្ញៀវអាចធ្វើបានតាមការស្ទង់មតិ តាមបណ្ដាញសង្គម ឬតាមសារអេឡិចត្រូនិច ដើម្បីទទួលយកមតិយោបល់អំពីភាពទាក់ទាញនៃកម្មវិធី។ ការយកចិត្តទុកដាក់ចំពោះមតិយោបល់នេះមិនត្រឹមតែជួយធ្វើឲ្យកម្មវិធីនៅពេលក្រោយកាន់តែប្រសើរឡើងទេ ប៉ុន្តែវាក៏ជាវិធីសំខាន់ក្នុងការបង្កើតក្តីទំនុកចិត្ត ផ្តល់អារម្មណ៍ថាភ្ញៀវត្រូវបានគិតគូរយក និងធ្វើឲ្យពួកគេចង់ចូលរួមវិញនៅព្រឹត្តិការណ៍អនាគត។ ដោយផ្តល់សកម្មភាពផ្សព្វផ្សាយដែលច្បាស់លាស់ ទាក់ទាញ និងផ្តល់ព័ត៌មានលម្អិត រួមជាមួយការទំនាក់ទំនងជាមួយភ្ញៀវដែលយកចិត្តទុកដាក់ កម្មវិធី រសជាតិនៃប្រទេសកម្ពុជា នឹងអាចបង្កើតបទពិសោធន៍ល្អឥតខ្ចោះសម្រាប់ភ្ញៀវ ការគ្រប់គ្រងការទិញសំភារៈ និងបរិមាណសម្រាប់កម្មវិធីរាត្រីម្ហូបអាហារ “រសជាតិនៃប្រទេសកម្ពុជា” គឺជាដំណាក់កាលសំខាន់មួយដែលបង្កើតស្ថេរភាព និងភាពជោគជ័យសម្រាប់ព្រឹត្តិការណ៍ទាំងមូល។ ការគ្រប់គ្រងនេះមិនត្រឹមតែជាការទិញសំភារៈឲ្យបានគ្រប់គ្រាន់សម្រាប់ភ្ញៀវទេ ប៉ុន្តែវាក៏ធានាថាម្ហូបនីមួយៗមានគុណភាពល្អ, ស្រស់ស្អាត, និងស័ក្ដសមសម្រាប់ការផ្ដល់បទពិសោធន៍ដ៏ពិសេស។ ដំបូង អ្នករៀបចំត្រូវធ្វើបញ្ជីលម្អិតនៃអាហារ និងគ្រឿងផ្សំទាំងអស់ ដែលត្រូវប្រើក្នុងព្រឹត្តិការណ៍ពីមុខម្ហូបឆា អាហារស្ល បង្អែម រហូតដល់ភេសជ្ជៈប្រពៃណី។ បញ្ជីនេះត្រូវបានគណនាតាមចំនួនភ្ញៀវដែលនឹងចូលរួម ដើម្បីធានាថាគ្រឿងផ្សំទាំងអស់មានបរិមាណគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវទាំងអស់ដោយគ្មានការខ្វះខាត ឬការសល់ឥតប្រយោជន៍ វិធីសាស្រ្តនេះមិនត្រឹមតែធានាថាអាហារគ្រប់គ្រាន់ទេ វាក៏ជួយបង្កើតការរៀបចំដែលមានសក្តានុពល និងមានប្រសិទ្ធភាពសម្រាប់អ្នករៀបចំផងដែរ។ ការគ្រប់គ្រងសំភារៈល្អ ក៏រួមបញ្ចូលការត្រួតពិនិត្យគុណភាពនៃគ្រឿងផ្សំ និងការទិញពីអ្នកផ្គត់ផ្គង់ដែលមានទំនុកចិត្ត។ សំភារៈដែលបានទិញត្រូវតែមានភាពស្រស់ស្អាត និងអាចប្រើប្រាស់បានត្រឹមត្រូវ ដើម្បីធានាថាម្ហូបដែលបានបង្កើតនឹងមានរសជាតិឆ្ងាញ់ ការតុបតែងស្អាត និងផ្តល់អារម្មណ៍ពេញចិត្តដល់ភ្ញៀវ។ ការទិញគ្រឿងផ្សំក្នុងបរិមាណសមស្របជាមួយចំនួនភ្ញៀវក៏ជួយចៀសវាងការចំណាយលើចំណុចដែលមិនបានប្រើ ការខូចសំភារៈដោយមិនប្រើ និងរក្សាស្ថេរភាពក្នុងប្រព័ន្ធផ្គត់ផ្គង់។ លើសពីនេះ ការគ្រប់គ្រងការទិញ និងបរិមាណត្រូវរួមបញ្ចូលការគណនាតម្លៃ និងថវិកាក្នុងម៉ឺនុយ ដើម្បីធានាថាការកំណត់តម្លៃចូលរួមសមស្របជាមួយថវិកាភ្ញៀវ និងថវិកាកម្មវិធី។ ការរៀបចំបញ្ជីលម្អិត ការតាមដានការទិញ និងគុណភាពសំភារៈ រួមជាមួយការគណនាតម្លៃបានត្រឹមត្រូវ គឺជាការផ្ដល់សុវត្ថិភាពក្នុងការគ្រប់គ្រងកម្មវិធី។ កម្មវិធីរាត្រីម្ហូបអាហារ “រសជាតិនៃប្រទេសកម្ពុជា” គឺមិនត្រឹមតែផ្តល់អាហារខ្មែរដែលឆ្ងាញ់ និងមានភាពទាក់ទាញក្នុងការសាកល្បងរសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើតបទពិសោធន៍ដ៏ច្នៃប្រឌិត និងមានអារម្មណ៍ផ្ទាល់ខ្លួនសម្រាប់ភ្ញៀវរាល់គ្នា។ ទស្សនៈនៃកម្មវិធីនេះគឺធ្វើឲ្យភ្ញៀវមិនត្រឹមតែ ចូលរួមសាកល្បងម្ហូប ប៉ុណ្ណោះទេ ប៉ុន្តែពួកគេចូលរួមក្នុងសិល្បៈ និងវប្បធម៌ខ្មែរដែលភ្ជាប់ជាមួយម្ហូបនីមួយៗ។ ពេលដែលភ្ញៀវចូលរួមក្នុងកម្មវិធី ពួកគេចាប់អារម្មណ៍ទៅលើការសាកល្បងរសជាតិថ្មីៗដែលមិនធ្លាប់បានសាកល្បង មុខម្ហូបដែលមានការរចនាបែបប្រពៃណី និងច្នៃប្រឌិតតាមរបៀបដែលមានការតុបតែងយ៉ាងម៉ត់ចត់។ ការសាកល្បងនេះផ្តល់អារម្មណ៍ទាក់ទាញ បង្កើតភាពចង់ដឹងចង់ឃើញក្នុងការទទួលបានបទពិសោធន៍ផ្ទាល់ខ្លួន ហើយធ្វើឲ្យភ្ញៀវមានភាពរីករាយក្នុងការស្វែងយល់ពីរសជាតិ និងសម្រស់នៃម្ហូប។ ក្រៅពីរសជាតិ កម្មវិធីក៏ផ្តល់ឱកាសឲ្យភ្ញៀវរៀនពីវប្បធម៌ខ្មែរ និងប្រពៃណីជារួមដែលភ្ជាប់ជាមួយការចម្អិនម្ហូប។ ពួកគេចេះស្គាល់ពីប្រវត្តិម្ហូបខ្មែរ ភាពប្លែកនៃគ្រឿងផ្សំធម្មជាតិ វិធីសាស្រ្តចម្អិនបែបប្រពៃណី, និងសិល្បៈក្នុងការតុបតែងម្ហូបឲ្យស្រស់ស្អាត។ ការបង្ហាញ និងចូលរួមក្នុងសកម្មភាពបែបនេះក៏ជួយបង្កើតការយល់ដឹង និងចំណេះដឹងថ្មីៗក្នុងចិត្តភ្ញៀវ ដោយធ្វើឲ្យពួកគេចូលចិត្ត និងចងចាំពីវប្បធម៌ខ្មែរជាផ្នែកមួយនៃបទពិសោធន៍ផ្ទាល់ខ្លួន។ អារម្មណ៍សប្បាយ និងភាពរីករាយក្នុងការចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ គឺជាចំណុចសំខាន់មួយដែលធ្វើឲ្យកម្មវិធីមានភាពកក់ក្ដៅ និងទាក់ទាញភ្ញៀវ។ ភ្ញៀវដែលទទួលបានបទពិសោធន៍ល្អនឹងមានក្តីរំពឹងចង់ចូលរួមវិញនៅព្រឹត្តិការណ៍ក្រោយ ហើយអាចចែករំលែកបទពិសោធន៍ល្អនោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬក្នុងសហគមន៍ផ្ទាល់ខ្លួន។ ការចងក្រងបទពិសោធន៍ផ្ទាល់ខ្លួនជាមួយអាហារ វប្បធម៌ និងសកម្មភាពបន្ថែមនានា បង្កើតអារម្មណ៍ថាភ្ញៀវបានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលមានតម្លៃ និងចងចាំបានយូរ។ ក្នុងរបៀបនេះ រសជាតិនៃប្រទេសកម្ពុជា មិនត្រឹមតែជាកន្លែងសម្រាប់ទទួលអាហារខ្មែរមានរសជាតិឆ្ងាញ់ទេ ប៉ុន្តែវាក៏ជាបទពិសោធន៍ច្នៃប្រឌិត ផ្តល់អារម្មណ៍សប្បាយ និងបង្កើតក្តីចងចាំល្អៗសម្រាប់ភ្ញៀវរាល់គ្នា។